សាច់ក្តាមជាអាហារដែលមនុស្សភាគច្រើននិយមញុាំក្នុងចំណោមនៃគ្រឿងសមុទ្រដទៃទៀត។ ម្ហូបពិសេសប្រចាំខេត្តកំពតគឺឆាក្តាមដែលមានរសជាតិឆ្ងាញ់ ជាពិសេសឆាជាមួយម្រេចទុំឬម្រេចខ្ចី។ ម្ហូបនេះក៏គេពេញនិយមក្នុងកម្មវិធីជប់លៀង ឬជួបជុំគ្រួសារផងដែរ។ ឆាក្តាមជាមួយម្រេចទុំធ្វើពីសាច់ក្តាមសមុទ្រ និងម្រេចកំពត។ ម្រេចកំពតគឺជាផលិតផលមួយដែលមានលក្ខណៈពិសេស ពោរពេញទៅដោយសារធាតុសរីរាង្គល្អៗ ហើយក៏ជាគ្រឿងបន្ថែមមានឱជារសឈ្ងុយឆ្ងាញ់។ ក្តាមត្រូវបានឆាឱ្យឆ្អិនជាមួយបន្លែដូចជា ខ្ទឹមស ខ្ទឹមបារាំង ស្លឹកខ្ទឹម។ ម្ហូបអាហារនេះគេចម្អិននៅក្នុងផ្ទះ ឬភោជនីយដ្ឋាននានាទូទាំងប្រទេស។ ឆាក្ដាមជាមួយម្រេចកំពតគេនិយមបរិភោគជាមួយបាយស។ វាជាមុខម្ហូបដែលមានប្រជាប្រិយភាពសម្រាប់បរិភោគនៅតាមមាត់សមុទ្រនិងតាមភោជនីយដ្ឋានផ្សេងៗ។ ការចម្អិនជាមួយសាច់ក្តាមធ្វើឱ្យមានរសជាតិឆ្ងាញ់ និងសម្បូរដោយសារធាតុចិញ្ចឹមដល់រាងកាយ។